ជំនឿអំពីការញាក់ភ្នែក ឬញាក់ត្របកភ្នែក គឺជាផ្នែកមួយដ៏សំខាន់នៃអបិយជំនឿខ្មែរ ដែលបានបន្តវេនពីដូនតាខ្មែរយើងរហូតមកដល់បច្ចុប្បន្ន។ អបិយជំនឿនេះត្រូវបានគេជឿថាជាប្រផ្នូល ឬសញ្ញាណដែលព្យាករណ៍អំពីព្រឹត្តិការណ៍ល្អ ឬអាក្រក់ដែលនឹងកើតឡើងក្នុងពេលឆាប់ៗនេះ។ ភ្ជាប់ជាមួយនឹង ការបកស្រាយខុសគ្នាទៅតាមភេទ ប្រុសនិងស្រី ទិសដៅភ្នែកឆ្វេងឬស្តាំ និងពេលវេលានៃថ្ងៃ។ ជាទូទៅ ការញាក់ភ្នែក ឬត្របកភ្នែកត្រូវបានបែងចែកជាពីរធំៗ គឺ ញាក់ភ្នែកស្តាំ និងញាក់ភ្នែកឆ្វេង។ ញាក់ភ្នែកស្តាំ ច្រើនតែត្រូវបានគេបកស្រាយថាជាប្រផ្នូល ល្អ ជានិមិត្តរូបនៃលាភសំណាង ដំណឹងល្អ ឬជោគជ័យ។ រីឯ ញាក់ភ្នែកឆ្វេង ច្រើនតែត្រូវបានគេបកស្រាយថាជាប្រផ្នូល មិនល្អ ជានិមិត្តរូបនៃឧបសគ្គ គ្រោះកាច ការបាត់បង់ ឬដំណឹងមិនល្អ។ សម្រាប់ បុរស ញាក់ភ្នែកស្តាំពេលព្រឹកព្រលឹម ពីម៉ោង ៦ ទៅ ៩ ព្រឹក នឹងមានដំណឹងល្អពីចម្ងាយ ឬមានគេនឹករឭក។ បើ ញាក់ភ្នែកឆ្វេង នឹងមានរឿងរំខានចិត្ត ឬជួបឧបសគ្គបន្តិចបន្តួច។ ញាក់ភ្នែកស្តាំ ពេលថ្ងៃត្រង់ ពីម៉ោង ១០ ព្រឹក រហូតដល់ ១ រសៀល នឹងមានលាភចូលមកដល់ដោយចៃដន្យ ឬមានដំណឹងល្អពីមិត្តភក្តិ។ ឯ ការញាក់ភ្នែកឆ្វេង នឹងមានរឿងមិនល្អកើតឡើងចំពោះខ្លួនឯង ឬក្រុមគ្រួសារ។ ចាប់ ពីពេលរសៀល ពីម៉ោង ២ ដល់ ៥ ល្ងាច ញាក់ភ្នែកស្តាំ នឹងបានជួបមិត្តភក្តិ ឬញាតិមិត្តចាស់ៗដែលបាត់ដំណឹងយូរ។ ញាក់ភ្នែកឆ្វេង នឹងមានរឿងឈ្លោះប្រកែក ឬជម្លោះជាមួយអ្នកដទៃ។ រីឯ ពេលយប់ ពីម៉ោង ៦ ល្ងាច ដល់ ៥ ព្រឹក ញាក់ភ្នែកស្តាំ នឹងមានដំណឹងល្អ ឬសំណាងទាក់ទងនឹងការងារមុខរបរ។ ហើយបើ ញាក់ភ្នែកឆ្វេង នឹងមានរឿងអាក្រក់កើតឡើង ឬមានអ្នកមិនពេញចិត្តយើង។ ផ្ទុយទៅវិញ សម្រាប់ស្រ្តី ពេលព្រឹកព្រលឹម ញាក់ភ្នែកស្តាំ នឹងមានដំណឹងល្អពីមនុស្សជាទីស្រឡាញ់ ឬមានគេនឹករឭក។ ប៉ុន្តែបើ ញាក់ភ្នែកឆ្វេងវិញ អាចនឹងមានអារម្មណ៍មិនសប្បាយចិត្ត ឬមានរឿងរំខាន។ ម្យ៉ាងទៀត ញាក់ភ្នែកស្តាំ ពេលថ្ងៃត្រង់ នឹងមានលាភចូលមកដល់ ឬមានគេជូនអំណោយ។ ជាធម្មតាបើ ញាក់ភ្នែកឆ្វេងនៅម៉ោងនេះ នឹងមានរឿងមិនល្អកើតឡើងចំពោះខ្លួនឯង ឬក្រុមគ្រួសារ។ ប្រសិនបើ ញាក់ភ្នែកស្តាំ ពេលរសៀល នឹងបានជួបមនុស្សដែលខ្លួននឹករឭក ឬមានដំណឹងល្អទាក់ទងស្នេហា។ ញាក់ភ្នែកឆ្វេង នឹងមានរឿងតូចចិត្ត ឬជម្លោះជាមួយមនុស្សជិតស្និទ្ធ។ ចំពោះ ពេលយប់ ញាក់ភ្នែកស្តាំ នឹងមានដំណឹងល្អទាក់ទងនឹងការងារ ឬមានសំណាង។ ចំណែកឯ ញាក់ភ្នែកឆ្វេង នឹងមានរឿងអាក្រក់កើតឡើង ឬមានអ្នកបង្កប់គំនុំ។ ការបកស្រាយទាំងនេះគឺសុទ្ធសឹងជាអបិយជំនឿ ហើយមិនមានភស្តុតាងវិទ្យាសាស្ត្រណាមួយបញ្ជាក់ឡើយ។ ក្នុងករណីខ្លះ ការញាក់ភ្នែកអាចបណ្ដាលមកពីកត្តាសុខភាពរបស់មនុស្សម្នាក់ៗផងដែរ។ ឧទាហរណ៍ដូចជា ការអស់កម្លាំង ឬគេងមិនគ្រប់គ្រាន់ ក៏ជាមូលហេតុទូទៅនៃបញ្ហាញាក់ភ្នែកផងដែរ។ ឬការទទួលទានជាតិកាហ្វេអ៊ីនច្រើនពេក ក៏អាចប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទ។ ភាពតានតឹង ឬស្ត្រេស អាចធ្វើឱ្យសាច់ដុំញ័រដោយមិនដឹងខ្លួនធ្វើអោយភ្នែករបស់យើងញាក់។ ឯ កង្វះជាតិទឹក ឬជាតិរ៉ែ ដូចជាម៉ាញ៉េស្យូម ក៏អាចបណ្ដាលឱ្យសាច់ដុំកន្ត្រាក់ភ្នែកបានផងដែរ។ ជាពិសេស ការប្រើប្រាស់ភ្នែកច្រើនពេក ដូចជាការសម្លឹងមើលអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រយូរ។ រួមទាំង បញ្ហាភ្នែកផ្សេងៗទៀត ដូចជាភ្នែកស្ងួត ឬរលាកភ្នែកជាដើម។ យ៉ាងណាមិញ អបិយជំនឿអំពីការញាក់ភ្នែក គឺជាផ្នែកមួយនៃជំនឿប្រពៃណីរបស់ខ្មែរ។ វាបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងបាតុភូតធម្មជាតិ ទៅនឹងការទស្សន៍ទាយអំពីព្រឹត្តិការណ៍អនាគត។ ទោះបីជាគ្មានមូលដ្ឋានវិទ្យាសាស្ត្រក៏ដោយ ក៏ជំនឿទាំងនេះនៅតែជាផ្នែកមួយនៃវប្បធម៌ និងរបៀបគិតរបស់ប្រជាជនខ្មែរមួយចំនួន។ ដែលជួនកាលបង្កឱ្យមានការព្រួយបារម្ភ ឬរីករាយតាមការបកស្រាយរៀងៗខ្លួន។ ដូច្នេះហើយ ការយល់ដឹងពីមូលហេតុវេជ្ជសាស្ត្រក៏ជារឿងសំខាន់ផងដែរ ដើម្បីកុំឱ្យមានការភ័យខ្លាចហួសហេតុចំពោះបាតុភូតធម្មតានេះ។